ការចំណាកស្រុកក្នុងប្រទេសកម្ពុជាភាគច្រើនកើតឡើងដោយសារកង្វះខាតឱកាសការងារនៅតាមជនបទ។ ប្រជាពលរដ្ឋជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតដើម្បីស្វែងរកប្រាក់ចំណូលខ្ពស់នៅក្រៅប្រទេស។ ការចំណាកស្រុកដោយប្រថុយប្រថាននាំមកនូវហានិភ័យដូចជា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។ កង្វះខាតជំនាញច្បាស់លាស់គឺជាឧបសគ្គធំដែលធ្វើឱ្យពលករខ្មែរទទួលបានតែការងារកម្លាំងបាយ។ នៅពេលយុវជនចាកចេញពីភូមិដ្ឋាន វាធ្វើឱ្យបាត់បង់កម្លាំងពលកម្មបង្គោលសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។ គ្រួសារជាច្រើនត្រូវបែកបាក់គ្នា ដែលបង្កជាផលប៉ះពាល់ផ្លូវចិត្តដល់កុមារ និងមនុស្សចាស់។ ការពឹងផ្អែកតែលើការបញ្ជូនប្រាក់ពីក្រៅប្រទេស មិនមែនជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពឡើយ។ កម្ពុជាត្រូវការយុទ្ធសាស្ត្រថ្មីដើម្បីរក្សាកម្លាំងពលកម្មឱ្យនៅក្បែរផ្ទះសម្បែងរបស់ពួកគេ។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានចាត់ទុកថាជាស្ពានចម្លងទៅកាន់ការងារដែលមានស្ថិរភាព។ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដែលត្រូវនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង។ សិស្សអាចរៀនជំនាញដូចជា ជួសជុលម៉ាស៊ីន កសិកម្មទំនើប អគ្គិសនី និងសេវាកម្មទេសចរណ៍។ ការរៀនវិជ្ជាជីវៈចំណាយពេលខ្លីជាងការរៀននៅសកលវិទ្យាល័យ ដែលងាយស្រួលសម្រាប់អ្នកក្រីក្រ។ ការអប់រំប្រភេទនេះផ្ដោតលើការអនុវត្តផ្ទាល់ ដែលធ្វើឱ្យសិស្សមានភាពស្ទាត់ជំនាញលឿន។ យុវជនដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ មានទំនុកចិត្តខ្ពស់ក្នុងការរកការងារធ្វើ។ ជំនាញបច្ចេកទេសជួយបង្កើនតម្លៃកម្លាំងពលកម្មឱ្យខ្ពស់ជាងមុន។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជួយបំប្លែងពលករអត់ជំនាញ ឱ្យក្លាយជាពលករជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងឧស្សាហកម្មក្នុងតំបន់។ ការផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រជួយឱ្យពួកគេមានឱកាសរៀនសូត្រស្មើៗគ្នា។ វិទ្យាស្ថានបច្ចេកទេសកំពុងរីកដុះដាលនៅគ្រប់ខេត្តក្រុងដើម្បីផ្ដល់សេវាដល់ប្រជាជន។ នៅពេលប្រជាជនមានជំនាញ ពួកគេអាចបង្កើតអាជីវកម្មខ្នាតតូចដោយខ្លួនឯងបាន។ ជាងជួសជុលម៉ូតូ ឬគ្រឿងយន្តកសិកម្ម អាចបើកហាងនៅតាមភូមិដោយមិនបាច់ចំណាកស្រុក។ ការចេះបច្ចេកទេសកសិកម្មជួយឱ្យកសិករបង្កើនទិន្នផល និងប្រាក់ចំណូលលើដីធ្លីខ្លួនឯង។ ជំនាញកែច្នៃចំណីអាហារអនុញ្ញាតឱ្យសហគមន៍បង្កើតផលិតផលក្នុងស្រុកដែលមានតម្លៃបន្ថែម។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញឱ្យមានការវិនិយោគពីវិស័យឯកជននៅតាមតំបន់ជនបទ។ រោងចក្រ និងសហគ្រាសនឹងទៅរកតំបន់ណាដែលមានពលករជំនាញស្រាប់។ ការមានការងារនៅជិតផ្ទះជួយកាត់បន្ថយការចំណាយលើការស្នាក់នៅ និងការធ្វើដំណើរ។ សេដ្ឋកិច្ចមូលដ្ឋាននឹងមានចរន្តខ្លាំងនៅពេលប្រជាជនមានចំណូលស្ថិរភាព។ យុវជនអាចក្លាយជាសហគ្រិនវ័យក្មេងដែលជួយបង្កើតការងារឱ្យអ្នកដទៃក្នុងភូមិ។ ការបង្កើតការងារក្នុងស្រុកជួយរក្សាតុល្យភាពនៃកម្លាំងពលកម្មរវាងទីក្រុង និងជនបទ។ ការកាត់បន្ថយការចំណាកស្រុកជួយឱ្យគ្រួសារខ្មែររស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ ឪពុកម្ដាយមានពេលគ្រប់គ្រាន់ក្នុងការមើលថែ និងអប់រំកូនៗដោយផ្ទាល់។ កុមារដែលនៅក្បែរឪពុកម្ដាយមានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ និងមិនបោះបង់ការសិក្សា។ ភាពកក់ក្ដៅក្នុងគ្រួសារកាត់បន្ថយបញ្ហាសង្គមដូចជា អំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន។ ការងារនៅមូលដ្ឋានជួយឱ្យប្រជាជនមានលទ្ធភាពចូលរួមក្នុងកិច្ចការអភិវឌ្ឍសហគមន៍។ មនុស្សចាស់លែងនៅឯកោ ព្រោះមានកូនចៅនៅមើលថែទាំជិតដិត។ សន្តិសុខភូមិឃុំមានភាពល្អប្រសើរនៅពេលយុវជនមានការងារធ្វើត្រឹមត្រូវ។ ចំណេះដឹងវិជ្ជាជីវៈជួយបង្កើនឋានៈ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនៅក្នុងសង្គម។ ការរស់នៅក្បែរស្រុកកំណើតជួយរក្សានូវវប្បធម៌ និងទំនៀមទម្លាប់តាមតំបន់។ ការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន គឺជាលទ្ធផលនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ កិច្ចសហការរវាងសាលាបច្ចេកទេស និងក្រុមហ៊ុនឯកជនគឺជាចំណុចគន្លឹះ។ ការចុះហាត់ការនៅតាមក្រុមហ៊ុនជួយឱ្យសិស្សទទួលបានបទពិសោធន៍ការងារពិត។ ក្រុមហ៊ុនផ្ដល់ព័ត៌មានអំពីជំនាញដែលពួកគេត្រូវការបំផុតដើម្បីឱ្យសាលារៀបចំកម្មវិធីសិក្សា។ ការបង្កើតមជ្ឈមណ្ឌលការងារជួយផ្សារភ្ជាប់អ្នកស្វែងរកការងារ និងនិយោជក។ កម្មវិធីបណ្ដុះបណ្ដាលតាមរោងចក្រជួយបង្កើនសមត្ថភាពកម្មករដែលមានស្រាប់។ ការទទួលស្គាល់សញ្ញាបត្រវិជ្ជាជីវៈពីសំណាក់ក្រុមហ៊ុន ជួយឱ្យសិស្សមានអាទិភាព។ ការវិនិយោគលើធនធានមនុស្សគឺជាការវិនិយោគរយៈពេលវែងសម្រាប់ក្រុមហ៊ុន។ ភាពជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវការការចូលរួមយ៉ាងសកម្មពីសភាពាណិជ្ជកម្ម។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមខេត្ត បង្កើនតម្រូវការសិស្សផ្នែកបច្ចេកទេស។ ការជួលពលករក្នុងស្រុកជួយឱ្យក្រុមហ៊ុនកាត់បន្ថយការនាំចូលអ្នកជំនាញបរទេស។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។ គោលនយោបាយបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ ១,៥ លាននាក់ ជាជំហានធំ។ រដ្ឋផ្ដល់ការរៀនដោយមិនបង់ថ្លៃ និងថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ការលើកកម្ពស់កិត្តិយសនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជួយផ្លាស់ប្តូរផ្នត់គំនិតយុវជន។ ការធ្វើទំនើបកម្មឧបករណ៍សិក្សាឱ្យទាន់សម័យ គឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋ។ ការពង្រីកវិសាលភាពនៃសាលាបច្ចេកទេសទៅដល់កម្រិតស្រុក ជួយឱ្យប្រជាជនងាយឈានទៅដល់។ កម្ពុជាកំពុងធ្វើការជាមួយអង្គការអន្តរជាតិដើម្បីកែលម្អប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការលើកទឹកចិត្តដល់យុវតីឱ្យរៀនជំនាញបច្ចេកទេស ជួយលើកកម្ពស់សមភាពយេនឌ័រ។ ស្ថិរភាពនយោបាយគឺជាគ្រឹះសម្រាប់ការអនុវត្តគោលនយោបាយជំនាញឱ្យមានជោគជ័យ។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មិនមែនគ្រាន់តែជាការរៀនជំនាញប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងអនាគត។ ការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធនឹងធ្វើឱ្យការចំណាកស្រុកថយចុះជាអប្បបរមា។ ប្រសិទ្ធភាពនៃការអប់រំជំនាញនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ ចូររួមគ្នាគាំទ្រ និងលើកកម្ពស់ការអប់រំវិជ្ជាជីវៈដើម្បីកម្ពុជាដ៏រុងរឿង។ ការមានការងារធ្វើនៅស្រុកកំណើត គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនគ្រប់រូប។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកូនសោរបើកទ្វារឆ្ពោះទៅរកការកាត់បន្ថយចំណាកស្រុក។ សរុបមក ការបណ្ដុះបណ្ដាលជំនាញគឺជាការវិនិយោគលើសេចក្ដីសុខក្នុងគ្រួសារ និងសង្គមជាតិខ្មែរ។